សិល្បៈនៃការសម្តែងសៀកគឺជាការរួមបញ្ចូលគ្នារវាងការហ្វឹកហាត់កាយសម្បទា និង ការប្រើប្រាស់ប្រាជ្ញាស្មារតីយ៉ាងរស់រវើកបំផុត។ ការសិក្សាអំពីល្បិចសៀកតម្រូវឱ្យមានការអត់ធ្មត់ខ្ពស់ និង ការយកចិត្តទុកដាក់ទៅលើរាល់ចលនាតូចៗដែលកើតឡើងនៅលើបាតដៃ។ យុវជនខ្មែរនាពេលបច្ចុប្បន្នចាប់ផ្តើមមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើការសម្តែងបែបអច្ឆរិយៈ និង ការបង្ហាញសមត្ថភាពប្លែកៗ។ ការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃសិល្បៈនេះនឹងជួយឱ្យអ្នកហាត់រៀនអាចបង្កើតភាពរីករាយ និង ស្នាមញញឹមដល់មនុស្សជុំវិញខ្លួន។ សកម្មភាពនៃការរៀនសូត្រមិនមែនត្រឹមតែដើម្បីបោកបញ្ឆោតភ្នែកនោះទេ គឺ ដើម្បីបង្កើនភាពច្នៃប្រឌិត និង ភាពក្លាហានក្នុងការសម្តែង។ ចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់អ្នកសម្តែងសៀកគ្រប់រូបគឺការយល់ដឹងពីរបៀបដែលមនុស្សទូទៅសម្លឹងមើលមកលើរូបភាពប្លែកភ្នែក។ សិល្បករត្រូវចេះរៀបចំចិត្តសាស្ត្រឱ្យបានល្អមុននឹងឈានជើងឡើងលើឆាកសម្តែង ដើម្បីឱ្យការបង្ហាញមានភាពរលូនជានិច្ច។ ការរៀបចំសម្ភារៈប្រើប្រាស់ឱ្យមានសណ្តាប់ធ្នាប់ជួយឱ្យអ្នកលេងសៀកអាចគ្រប់គ្រងស្ថានការណ៍បានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។ ការសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃការលេងសៀកក្នុងប្រទេសកម្ពុជានឹងធ្វើឱ្យយើងដឹងពីតម្លៃនៃសិល្បៈបុរាណ និង សម័យកាល។ ចំណេះដឹងដែលទទួលបានពីការហាត់រៀននឹងក្លាយជាអាវុធដ៏មុតស្រួចសម្រាប់បង្កើតភាពទាក់ទាញនៅក្នុងកម្មវិធីកម្សាន្តផ្សេងៗ។ ការប្រើប្រាស់ម្រាមដៃគឺជាបច្ចេកទេសស្នូលដែលតម្រូវឱ្យមានការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញបំផុត និង ហ្មត់ចត់ជាទីបំផុត។ សមត្ថភាពក្នុងការលាក់វត្ថុប្រើប្រាស់ផ្សេងៗនៅក្នុងបាតដៃគឺជាអាថ៌កំបាំងដែលមិនអាចឱ្យទស្សនិកជនមើលឃើញឡើយ។ ម្រាមដៃនីមួយៗត្រូវមានភាពទន់ភ្លន់ និង រហ័សរហួនដើម្បីឱ្យការផ្លាស់ប្តូរវត្ថុពីកន្លែងមួយទៅកន្លែងមួយមានភាពធម្មតា។ ការហ្វឹកហាត់នៅមុខកញ្ចក់ជារៀងរាល់ថ្ងៃជួយឱ្យអ្នកសម្តែងមើលឃើញពីចំណុចខ្វះខាត និង មុំដែលងាយនឹងបែកការណ៍។ អ្នករៀនសៀកថ្មីថ្មោងគួរតែចំណាយពេលច្រើនជាមួយការកាន់កាក់ ឬ បៀ ដើម្បីឱ្យសាច់ដុំដៃស៊ាំទៅនឹងវត្ថុទាំងនោះ។ ល្បិចសៀកជិតៗទទួលបានជោគជ័យទៅបានអាស្រ័យលើភាពរហ័សនៃចលនាដៃ និង ការបញ្ឆោតភ្នែកតាមរយៈការសម្តែង។ ការកាត់បៀ បន្លំភ្នែកតម្រូវឱ្យមានការផ្តោតអារម្មណ៍ខ្ពស់ និង ការធ្វើពុតជាធម្មតាបំផុតនៅចំពោះមុខមនុស្សច្រើន។ ភាពរហ័សរហួននៃម្រាមដៃនឹងក្លាយជាវេទមន្តដ៏អស្ចារ្យប្រសិនបើអ្នកសម្តែងចេះលាក់បាំងនូវរាល់ចលនាដែលមិនចាំបាច់។ ការអនុវត្តដដែលៗរាប់ពាន់ដងនឹងធ្វើឱ្យចលនាដៃក្លាយទៅជាទម្លាប់ដែលមានលក្ខណៈធម្មជាតិ និង គ្មានការសង្ស័យ។ អ្នកលេងសៀកអាជីពតែងតែផ្តល់តម្លៃទៅលើភាពហ្មត់ចត់នៃម្រាមដៃព្រោះវាគឺជាបេះដូងនៃសិល្បៈមន្តអាគមបែបវិទ្យាសាស្ត្រ។ ចលនានៃការលាក់វត្ថុក្នុងបាតដៃត្រូវធ្វើឡើងដោយភាពជឿជាក់ និង មិនត្រូវបង្ហាញសញ្ញានៃភាពតានតឹងចេញមកក្រៅឡើយ។ រាល់ពេលដែលអ្នកសម្តែងធ្វើការផ្លាស់ប្តូរវត្ថុគឺ ត្រូវប្រាកដថាភ្នែករបស់ទស្សនិកជនមិនបានសម្លឹងចំគោលដៅនោះទេ។ ការរៀនគ្រប់គ្រងសាច់ដុំតូចៗនៅលើដៃជួយឱ្យការសម្តែងល្បិចសៀកមានភាពល្អឥតខ្ចោះ និង បង្កើនភាពជឿជាក់ដល់ខ្លួនឯង។ បទពិសោធន៍ដែលទទួលបានពីការហ្វឹកហាត់ម្រាមដៃនឹងជួយឱ្យអ្នកមានភាពច្នៃប្រឌិតខ្ពស់ក្នុងការបង្កើតល្បិចថ្មីៗ។ សិល្បៈនៃការប្រើម្រាមដៃមិនត្រឹមតែជាការលេងសៀកប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការហាត់ប្រាណខួរក្បាលឱ្យមានភាពវៃឆ្លាតផងដែរ។ ការបង្វែរអារម្មណ៍គឺជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតដើម្បីដឹកនាំខ្សែភ្នែករបស់មនុស្សឱ្យទៅឆ្ងាយពីអាថ៌កំបាំងដែលយើងលាក់។ អ្នកសម្តែងត្រូវដឹងថាមនុស្សភាគច្រើនតែងតែមើលទៅតាមកន្លែងណាដែលភ្នែករបស់អ្នកសម្តែងកំពុងសម្លឹងទៅ។ ប្រសិនបើអ្នកចង់លាក់វត្ថុនៅដៃឆ្វេងអ្នកត្រូវប្រើដៃស្តាំដើម្បីធ្វើសកម្មភាពអ្វីមួយដែលទាក់ទាញបំផុត និង គួរឱ្យចាប់អារម្មណ៍។ ការបង្វែរអារម្មណ៍មិនមែនជាការភូតភរដោយផ្ទាល់នោះទេ ប៉ុន្តែ វាគឺជាការប្រើប្រាស់ចិត្តសាស្ត្រនៃការចាប់អារម្មណ៍។ សម្លេង និង កាយវិការដែលរស់រវើកនឹងជួយឱ្យទស្សនិកជនភ្លេចខ្លួន ហើយ មិនបានចាប់អារម្មណ៍លើល្បិចដែលកំពុងកើតឡើង។ ការបង្កបង្កើតបរិយាកាសឱ្យមានភាពសប្បាយរីករាយនឹងធ្វើឱ្យមនុស្សជុំវិញខ្លួនមានភាពធូរស្រាល និង ងាយនឹងចាញ់ល្បិច។ អ្នកលេងសៀកដែលពូកែគឺ ជាអ្នកដែលចេះប្រើសម្តីដើម្បីអូសទាញចំណាប់អារម្មណ៍របស់មនុស្សឱ្យដើរតាមសាច់រឿងរបស់ខ្លួន។ រាល់ការសម្តែងនីមួយៗត្រូវមានចំណុចខ្លាំងសម្រាប់ឱ្យទស្សនិកជនមើលឃើញ និង មានចំណុចអាថ៌កំបាំងសម្រាប់លាក់បាំង។ ការរៀនសូត្រពីរបៀបនិយាយឱ្យមានភាពទាក់ទាញនឹងជួយឱ្យការបង្វែរអារម្មណ៍មានប្រសិទ្ធភាពកាន់តែខ្ពស់ និង អស្ចារ្យ។ ការប្រើប្រាស់ចលនាខ្លួនប្រាណដើម្បីបិទបាំងកំហុសតូចតាចគឺជាបច្ចេកទេសដែលអ្នកលេងសៀកគ្រប់រូបត្រូវតែចេះ។ នៅពេលដែលទស្សនិកជនផ្តោតលើរឿងរ៉ាវដែលអ្នកកំពុងនិទាន ពួកគេនឹងមិនសូវចាប់អារម្មណ៍លើចលនាដៃរបស់អ្នកឡើយ។ ការយល់ដឹងពីមុំនៃខ្សែភ្នែករបស់មនុស្សនឹងជួយឱ្យអ្នកអាចលាក់វត្ថុបានយ៉ាងមានសុវត្ថិភាពបំផុតនៅចំពោះមុខពួកគេ។ សិល្បៈនៃការបង្វែរអារម្មណ៍គឺជាការរៀបចំផែនការយ៉ាងហ្មត់ចត់ដើម្បីឱ្យការសម្តែងទទួលបានជោគជ័យតាមការគ្រោងទុក។ ការបង្កើតភាពភ្ញាក់ផ្អើលភ្លាមៗគឺជាវិធីសាស្ត្រមួយដែលអាចកាត់ផ្តាច់ការតាមដានរបស់ទស្សនិកជនបានមួយរយៈខ្លី។ ជំនាញបង្វែរអារម្មណ៍នឹងធ្វើឱ្យការសម្តែងរបស់អ្នកមានភាពរលូន និង ហាក់ដូចជាមានមន្តអាគមពិតៗដែលមិនគួរឱ្យជឿ។ ការសម្តែង និង ការរៀបរាប់សាច់រឿងគឺជាផ្នែកមួយដែលមិនអាចខ្វះបានដើម្បីឱ្យល្បិចសៀកមានភាពរស់រវើក។ ការនិយាយដែលមានចង្វាក់ និង ភាពច្បាស់លាស់នឹងជួយឱ្យអ្នកទស្សនាមានអារម្មណ៍ជក់ចិត្តដិតអារម្មណ៍ជាមួយការសម្តែង។ ទំនុកចិត្តលើខ្លួនឯងគឺជាសោរគ្រឹះសម្រាប់បើកទ្វារនៃភាពជោគជ័យក្នុងនាមជាអ្នកលេងសៀកដែលមានវិជ្ជាជីវៈម្នាក់។ ការរៀបចំសាច់រឿងឱ្យមានការចាប់ផ្តើម និង ការបញ្ចប់ដ៏ល្អនឹងធ្វើឱ្យល្បិចសៀកធម្មតាក្លាយជាការសម្តែងដ៏អស្ចារ្យ។ អ្នកសម្តែងគួរតែចេះប្រើប្រាស់សម្តីដើម្បីបង្កើតបរិយាកាសអាថ៌កំបាំង និង ភាពរំភើបញាប់ញ័រដល់អ្នកទស្សនាគ្រប់រូប។ ការប្រើប្រាស់ពាក្យពេចន៍ដែលសមរម្យ និង គួរឱ្យចង់ស្តាប់នឹងជួយបង្កើនតម្លៃនៃសិល្បៈដែលយើងកំពុងបង្ហាញ។ កាយវិការដែលសមស្របទៅតាមសាច់រឿងនឹងធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាពួកគេកំពុងស្ថិតក្នុងពិភពវេទមន្ត។ ការរៀននិយាយឱ្យមានភាពទាក់ទាញគឺជាការហ្វឹកហាត់មួយដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ដូចការហាត់ដៃដែរ។ សិល្បករត្រូវចេះបង្កើតភាពស្និទ្ធស្នាលជាមួយទស្សនិកជនដើម្បីឱ្យការសម្តែងមានភាពកក់ក្តៅ និង មិនមានភាពតានតឹង។ រាល់ពាក្យសម្តីដែលនិយាយចេញមកត្រូវតែមានទំនាក់ទំនងជាមួយសកម្មភាពដែលដៃកំពុងធ្វើដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា។ ការសម្តែងដែលគ្មានការនិយាយរៀបរាប់នឹងធ្វើឱ្យទស្សនិកជនមានអារម្មណ៍ធុញទ្រាន់ និង មិនសូវមានភាពរំភើបឡើយ។ ភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងនឹងឆ្លុះបញ្ចាំងតាមរយៈទឹកមុខ និង កាយវិការដែលបង្ហាញទៅកាន់អ្នកដទៃ។ ការចេះបត់បែនតាមស្ថានការណ៍នៅពេលសម្តែងគឺជាសញ្ញានៃអ្នកលេងសៀកដែលមានបទពិសោធន៍ និង ភាពវៃឆ្លាត។ ការរៀបរាប់ពីអត្ថន័យនៃល្បិចនីមួយៗជួយឱ្យទស្សនិកជនយល់កាន់តែច្បាស់ពីការខិតខំប្រឹងប្រែងរបស់អ្នកសម្តែង។ ការបញ្ចប់ការសម្តែងដោយពាក្យសម្តីអរគុណ និង ការឱនគោរពគឺជាមារយាទដ៏ល្អរបស់អ្នកលេងសៀកខ្មែរយើង។ ចិត្តសាស្ត្រនៃការជ្រើសរើសគឺជាការប្រើប្រាស់បច្ចេកទេសបញ្ចុះបញ្ចូលដើម្បីឱ្យទស្សនិកជនដើរតាមការចង់បានរបស់យើង។ អ្នកសម្តែងត្រូវរៀបចំលទ្ធផលទុកជាមុនដោយមិនឱ្យទស្សនិកជនដឹងថាពួកគេកំពុងត្រូវបានគេកំណត់សកម្មភាពឡើយ។ ការផ្តល់ជម្រើសឱ្យទស្សនិកជនមានអារម្មណ៍ថាពួកគេមានសេរីភាពគឺជាចំណុចស្នូលនៃល្បិចសៀកបែបចិត្តសាស្ត្រ។ ការប្រើប្រាស់ពាក្យសម្តីដើម្បីណែនាំឱ្យមនុស្សជ្រើសរើសយកវត្ថុណាមួយគឺជាសិល្បៈនៃការនិយាយដ៏មានឥទ្ធិពលបំផុត។ បច្ចេកទេសនេះតម្រូវឱ្យអ្នកសម្តែងមានការសង្កេតយ៉ាងល្អិតល្អន់ទៅលើប្រតិកម្ម និង ចរិតលក្ខណៈរបស់មនុស្ស។ ការរៀបចំសម្ភារៈឱ្យបានត្រឹមត្រូវមុនពេលសម្តែងនឹងជួយឱ្យការកំណត់លទ្ធផលមានភាពសុក្រឹត និង មិនមានកំហុស។ សិល្បករត្រូវប្រើប្រាស់កែវភ្នែក និង សម្លេងដើម្បីជម្រុញឱ្យទស្សនិកជនធ្វើការសម្រេចចិត្តទៅតាមអ្វីដែលយើងចង់បាន។ ការយល់ដឹងពីរបៀបគិតរបស់មនុស្សទូទៅជួយឱ្យយើងអាចទាយដឹងពីជម្រើសដែលពួកគេនឹងជ្រើសរើសយកមកលេង។ ល្បិចសៀកបែបចិត្តសាស្ត្រជួយឱ្យការសម្តែងមានភាពប្លែក និង បង្កើតភាពងឿងឆ្ងល់យ៉ាងខ្លាំងដល់អ្នកដែលបានឃើញ។ ការហ្វឹកហាត់ប្រើប្រាស់ការបញ្ចុះបញ្ចូលតម្រូវឱ្យមានការអនុវត្តជាមួយមនុស្សច្រើនប្រភេទដើម្បីដឹងពីលទ្ធផលខុសៗគ្នា។ អ្នកលេងសៀកត្រូវមានភាពអត់ធ្មត់ក្នុងការរង់ចាំឱកាសសមស្របដើម្បីសម្តែងល្បិចដែលបានរៀបចំទុកយ៉ាងល្អ។ ការយល់ដឹងអំពីចង្វាក់នៃគំនិតរបស់មនុស្សនឹងធ្វើឱ្យការជ្រើសរើសមានភាពជោគជ័យស្ទើរតែគ្រប់ពេលវេលាទាំងអស់។ ការប្រើប្រាស់ល្បិចចិត្តសាស្ត្រធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៃភាពអស្ចារ្យដែលកំពុងកើតឡើង។ ភាពវៃឆ្លាតក្នុងការគ្រប់គ្រងស្ថានការណ៍នឹងជួយឱ្យអ្នកសម្តែងអាចដោះស្រាយបញ្ហាបានប្រសិនបើមានការខុសឆ្គង។ ការរៀនពីចិត្តសាស្ត្រគឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អ្នកដែលចង់ក្លាយជាអ្នកលេងសៀកកម្រិតអាជីពនាពេលអនាគត។ ការគោរពក្រមសីលធម៌គឺជាសញ្ញាណនៃអ្នកសម្តែងដែលមានតម្លៃ និង ផ្តល់ការគោរពដល់វិជ្ជាជីវៈសិល្បៈរបស់ខ្លួន។ ការមិនប្រាប់អាថ៌កំបាំងនៃល្បិចសៀកគឺជាច្បាប់មាសដែលអ្នកលេងសៀកគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជានិច្ច។ ការបង្ហាញពីរបៀបធ្វើល្បិចនឹងបំផ្លាញភាពអស្ចារ្យ និង ការចង់ដឹងចង់ឃើញរបស់ទស្សនិកជនដែលបានទស្សនា។ សិល្បករមិនត្រូវសម្តែងល្បិចដដែលឱ្យមនុស្សដដែលមើលលើសពីម្តងឡើយដើម្បីរក្សាភាពអាថ៌កំបាំងឱ្យបានយូរ។ ការសម្តែងដដែលៗនឹងធ្វើឱ្យអ្នកទស្សនាចាប់ផ្តើមតាមដានរកកំហុស និង យល់ដឹងពីបច្ចេកទេសដែលយើងបានប្រើ។ ការផ្តល់តម្លៃដល់អ្នកសម្តែងដទៃទៀតដោយមិននិយាយបកស្រាយល្បិចរបស់គេគឺជាសីលធម៌ដែលគួរឱ្យកោតសរសើរ។ អ្នកលេងសៀកល្អត្រូវចេះរក្សាការសម្ងាត់ និង ការពារកិត្តិយសនៃសិល្បៈវេទមន្តដែលខ្លួនបានហាត់រៀនមក។ ការចែករំលែកចំណេះដឹងគួរធ្វើឡើងតែជាមួយអ្នកដែលមានបំណងចង់រៀនសូត្រពិតប្រាកដ និង មានការតាំងចិត្តខ្ពស់។ ក្រមសីលធម៌ជួយឱ្យសហគមន៍អ្នកលេងសៀកមានភាពរឹងមាំ និង រក្សាបាននូវភាពអស្ចារ្យសម្រាប់មនុស្សជំនាន់ក្រោយ។ ការមានវិន័យក្នុងការហ្វឹកហាត់ និង ការសម្តែងគឺជាចំណុចចាប់ផ្តើមនៃការកសាងកេរ្តិ៍ឈ្មោះឱ្យមានភាពល្បីល្បាញ។ សិល្បករត្រូវមានភាពស្មោះត្រង់ជាមួយខ្លួនឯង និង មិនត្រូវយកល្បិចសៀកទៅប្រើប្រាស់ក្នុងផ្លូវដែលមិនត្រឹមត្រូវ។ ការយល់ដឹងពីតម្លៃនៃពាក្យសន្យានឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានគេគោរពស្រឡាញ់ និង ជឿទុកចិត្តបាន។ ការគោរពច្បាប់នៃសិល្បៈសៀកនឹងជួយឱ្យអ្នកមានការរីកចម្រើនក្នុងអាជីព និង មានភាពចាស់ទុំក្នុងចិត្តគំនិត។ រាល់ការបង្ហាញល្បិចថ្មីៗត្រូវតែមានការសុំអនុញ្ញាត ឬ ការផ្តល់កិត្តិយសដល់ម្ចាស់គំនិតដើមប្រសិនបើអាចធ្វើបាន។ ការរក្សានូវភាពថ្លៃថ្នូរក្នុងការសម្តែងនឹងធ្វើឱ្យទស្សនិកជនមើលឃើញពីគុណតម្លៃពិតនៃសិល្បៈដែលអ្នកកំពុងបង្ហាញ។ ការហ្វឹកហាត់ដោយភាពខ្ជាប់ខ្ជួនគឺជាគន្លឹះតែមួយគត់ដែលនាំទៅរកភាពជោគជ័យដ៏អស្ចារ្យក្នុងវិស័យសៀកនេះ។ ការចេះរង់ចាំពេលវេលាដែលសាកសមដើម្បីបង្ហាញសមត្ថភាពគឺជាលក្ខណៈសម្បត្តិរបស់អ្នកមានប្រាជ្ញា និង ភាពអត់ធ្មត់។ ការរៀនសូត្រមិនចេះចប់មិនចេះហើយនឹងធ្វើឱ្យអ្នកសម្តែងមានភាពច្នៃប្រឌិត និង មិនងាយនឹងដើរថយក្រោយឡើយ។ រាល់កំហុសឆ្គងដែលកើតឡើងក្នុងពេលសម្តែងគឺជាមេរៀនដ៏ល្អសម្រាប់កែលម្អខ្លួនឯងឱ្យកាន់តែប្រសើរឡើង។ ការយកចិត្តទុកដាក់លើសុខភាពដៃ និង កាយសម្បទាជួយឱ្យអ្នកអាចសម្តែងបានយូរអង្វែង និង មានប្រសិទ្ធភាព។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំនួយដល់ការរៀនសូត្រគឺជាវិធីសាស្ត្រទំនើបដែលជួយឱ្យយល់ដឹងបានរហ័ស។ ការបង្កបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកលេងសៀកដទៃជួយឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ និង ចំណេះដឹងថ្មីៗ។ សិល្បៈនៃការលេងសៀកគឺជាស្ពានចម្លងភាពរីករាយពីអ្នកសម្តែងទៅកាន់បេះដូងរបស់ទស្សនិកជនគ្រប់វ័យ។ ការថែរក្សាប្រពៃណី និង ការបញ្ចូលភាពច្នៃប្រឌិតថ្មីនឹងធ្វើឱ្យសិល្បៈសៀកខ្មែរមានភាពលេចធ្លោលើឆាកអន្តរជាតិ។ ការសិក្សាអំពីល្បិចសៀកគឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យដែលនាំយើងទៅរកពិភពនៃភាពច្នៃប្រឌិត និង ភាពអស្ចារ្យមិនចេះរីងស្ងួត។